ល្បែងលាក់កន្សែង គឺជាល្បែងប្រជាប្រិយខ្មែរមួយប្រភេទ ដែលមានប្រជាប្រិយភាពតាំងពីយូរលង់ណាស់មកហើយ ជាពិសេសក្នុងចំណោមកុមារា កុមារី និងយុវជន។ ល្បែងនេះជាធម្មតាត្រូវបានលេងនៅទីធ្លាធំទូលាយ ឬក្នុងផ្ទះដែលមានកន្លែងគ្រប់គ្រាន់សម្រាប់អ្នកលេងអង្គុយជារង្វង់។ វាជាល្បែងកម្សាន្តមួយដែលជួយបណ្តុះស្មារតីសាមគ្គីភាព ភាពរហ័សរហួន និងការយកចិត្តទុកដាក់។ ដើម្បីលេងល្បែងលាក់កន្សែង យើងគ្រាន់តែត្រូវការ កន្សែង ឬ ក្រមាយកមករមួលចូលគ្នា។ ល្បែងនេះមិនកំណត់ចំនួនអ្នកលេងទ្បើយ តែភាគច្រើនគេលេងចាប់ពី ៥ នាក់ឡើងទៅទើបលេងកើត និងកាន់តែសប្បាយ។ បើមានគ្នាតិចពេកត្រឹម៣ នាក់អី វានឹងមិនសូវសប្បាយទេ ព្រោះងាយនឹងដឹងថាអ្នកណាជាអ្នកលាក់កន្សែងហើយ ដូច្នេះហើយអ្នកលេងកាន់តែច្រើន កាន់តែមានការប្រកួតប្រជែងខ្លាំងដែរ។ មុននឹងចាប់ផ្តើមលេង អ្នកលេងទាំងអស់ត្រូវ អង្គុយទល់មុខគ្នាជារង្វង់មូល។ ពួកគេត្រូវលាតជើងទៅមុខ ហើយដាក់ដៃទាំងពីរទប់ដីពីក្រោយដើម្បីទ្រឹងខ្លួន។ វាជារឿងសំខាន់ដែលត្រូវទុកគម្លាតបន្តិចៗរវាងអ្នកលេងម្នាក់ៗ ដើម្បីងាយស្រួលក្នុងការដាក់កន្សែង និងរត់ដេញ។ បន្ទាប់មក អ្នកលេងម្នាក់នឹងត្រូវបានជ្រើសរើសឱ្យធ្វើជា អ្នកលាក់កន្សែង ដោយចាប់ផ្តើមឈរនៅពីក្រៅរង្វង់។ របៀបលេងត្រូវកាន់កន្សែងមួយ ដោយបង្កប់វាពីក្រោយខ្នង ឬកៀកក្លៀក ដើម្បីកុំឱ្យអ្នកលេងផ្សេងទៀតមើលឃើញ។ រីឯ អ្នកលាក់កន្សែងចាប់ផ្តើម ដើរជុំវិញរង្វង់ យឺតៗ ដោយច្រៀងបទ "លាក់កន្សែង" ដ៏ល្បីល្បាញ និងពេញនិយមនៅក្នុងការលេងនេះ។ នៅតាមតំបន់ភាគច្រើន គេនិយមច្រៀងថា លាក់កន្សែង ឆ្មាខាំកែង អូសលោងៗ ឬទំនុកផ្សេងៗទៀតទៅតាមតំបន់នីមួយៗ។ ហើយពេលកំពុងដើរ និងច្រៀង អ្នកលាក់កន្សែងត្រូវ លួចដាក់កន្សែង នៅពីក្រោយខ្នងអ្នកណាម្នាក់ក្នុងចំណោមអ្នកអង្គុយ ដោយប្រុងប្រយ័ត្នបំផុតកុំឱ្យអ្នកនោះដឹងខ្លួន។ ការដាក់កន្សែងនេះត្រូវធ្វើឡើងដោយភាពប៉ិនប្រសប់ និងស្ងៀមស្ងាត់។ បន្ទាប់ពីដាក់កន្សែងហើយ អ្នកលាក់កន្សែងបន្តដើរជុំវិញរង្វង់ដដែល ធ្វើដូចមិនបានដាក់អ្វីសោះ ដើម្បីបំភាន់ភ្នែកអ្នកដទៃ។ ប្រសិនបើអ្នកដែលត្រូវបានគេដាក់កន្សែងពីក្រោយខ្នង ដឹងខ្លួន ហើយចាប់យកកន្សែងបានទាន់ពេល មុនពេលអ្នកលាក់កន្សែងដើរផុតពីមុខខ្លួន នោះគាត់ត្រូវក្រោកឡើងរត់ដេញអ្នកលាក់កន្សែង។ មួយវិញទៀត បើគាត់ដេញទាន់ ហើយយកកន្សែងវាយខ្នងអ្នកលាក់កន្សែងបាន មុនពេលអ្នកលាក់កន្សែងអង្គុយជំនួសកន្លែងរបស់គាត់បានជោគជ័យ នោះអ្នកលាក់កន្សែងត្រូវចាប់ផ្តើមដើរលាក់កន្សែងម្តងទៀត។ អ្នកដែលរត់ដេញទាន់ អ្នកលាក់កន្សែងត្រូវបន្តអង្គុយនៅកន្លែងរបស់ខ្លួនវិញ។ ម្យ៉ាងទៀត អ្នកដែលត្រូវបានគេដាក់កន្សែងពីក្រោយខ្នង មិនដឹងខ្លួន ហើយអ្នកលាក់កន្សែងដើរមួយជុំមកដល់កន្លែងដើមវិញ ឬមកដល់ពីក្រោយខ្នងអ្នកដែលខ្លួនបានដាក់កន្សែង នោះអ្នកលាក់កន្សែងត្រូវយកកន្សែងនោះ វាយខ្នងអ្នកដែលអង្គុយមិនដឹងខ្លួន ថ្នមៗ។ ចំណែកឯ អ្នកដែលត្រូវគេវាយត្រូវក្រោកឈរ ហើយក្លាយជាអ្នកលាក់កន្សែងបន្ត ល្បែងក៏ចាប់ផ្តើមម្តងទៀត។ ល្បែងលាក់កន្សែង មិនមែនគ្រាន់តែជាល្បែងកម្សាន្តធម្មតានោះទេ ប៉ុន្តែវាក៏មានបង្កប់នូវអត្ថន័យ និងអត្ថប្រយោជន៍ជាច្រើនផងដែរ។ នៅក្នុងការលេងទាមទារឱ្យអ្នកដែលត្រូវលេងទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ និងរហ័សរហួនក្នុងការចាប់កន្សែង និងរត់ដេញ ឬគេចពីការវាយ វាជួយពង្រឹងប្រតិកម្មរហ័ស និងការសង្កេត។ ថែមទាំង ជួយបង្កើនសាមគ្គីភាព និងភាពសប្បាយរីករាយ ក្នុងការជួបជុំគ្នាដើម្បីលេងកម្សាន្ត ធ្វើឱ្យអ្នកលេងមានភាពស្និទ្ធស្នាល និងរីករាយជាមួយគ្នា។ ឯ សំឡេងសើច ក្អាកក្អាយ និងការរត់ដេញគ្នា បង្កើតបានជាបរិយាកាសដ៏គួរឱ្យចាប់អារម្មណ៍ ជំរុញចិត្តចង់លេងនិងចង់មើលមិនឱ្យដាច់ក្រសែភ្នែកទ្បើយ។ ការដើរ រត់ ដេញ និងគេច ក៏ជាលំហាត់ប្រាណដ៏ល្អមួយសម្រាប់ក្មេងៗផងដែរ ដែលជួយឱ្យរាងកាយមានចលនា និងមានសុខភាពល្អ។ យ៉ាងណាមិញ វាក៏ជួយបង្រៀនអ្នកលេងឱ្យចេះគោរពក្បួនច្បាប់នៃល្បែង ស្មោះត្រង់ក្នុងការលេង និងចេះទទួលខុសត្រូវចំពោះវេនរបស់ខ្លួន។ អ្វីដែលកាន់តែពិសេស វាក៏ជាមរតកវប្បធម៌អរូបីមួយ ដែលបានបន្តពីដូនតាខ្មែរយើង ការលេងល្បែងនេះ គឺជាការចូលរួមចំណែកក្នុងការថែរក្សា និងផ្សព្វផ្សាយវប្បធម៌ជាតិទៅដល់ក្មេងជំនាន់ក្រោយ។ កាលពីសម័យដើម ល្បែងលាក់កន្សែងត្រូវបានលេងយ៉ាងទូលំទូលាយនៅតាមភូមិស្រុក នៅពេលទំនេរពីការងារ ឬក្នុងឱកាសបុណ្យទាននានា។ វាជាសកម្មភាពកម្សាន្តដ៏ពេញនិយមសម្រាប់កុមារ និងយុវជននៅពេលបានជួបជុំគ្នា។ ប៉ុន្តែបច្ចុប្បន្ននេះ ដោយសារការរីកចម្រើននៃបច្ចេកវិទ្យា និងការកម្សាន្តបែបទំនើបៗ ដូចជាទូរស័ព្ទឆ្លាតវៃ ហ្គេមកុំព្យូទ័រ និងបណ្តាញសង្គម កុមារ និងយុវជនមានជម្រើសលេងច្រើនជាងមុន។ ដូច្នេះហើយល្បែងប្រជាប្រិយមួយនេះ ហាក់ដូចជាមានការធ្លាក់ចុះប្រជាប្រិយភាពបន្តិចម្តងៗ ហើយមិនសូវត្រូវបានគេលេងញឹកញាប់ដូចកាលពីមុនឡើយ។ ទោះបីជាយ៉ាងនេះក្តី នៅតាមសាលារៀនមួយចំនួន និងក្នុងឱកាសបុណ្យជាតិសំខាន់ៗដូចជា កម្មវិធីសង្ក្រាន្ត បុណ្យចូលឆ្នាំខ្មែរ ឬបុណ្យភ្ជុំបិណ្ឌ គេនៅតែឃើញមានការរៀបចំឱ្យមានការលេងល្បែងលាក់កន្សែងនេះឡើងវិញ។ នេះគឺដើម្បីរំលឹកដល់ប្រពៃណី បណ្តុះស្មារតីស្រឡាញ់វប្បធម៌ជាតិដល់ក្មេងជំនាន់ក្រោយ និងបង្ហាញពីភាពសប្បាយរីករាយនៃល្បែងបុរាណដែលធ្លាប់បានចិញ្ចឹមបីបាច់ពួកគេពីដើមរៀងមក។